របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហៅកាត់ រ.ប.ប.ក. មានវត្តមានពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩។ វាបានកើតឡើងបន្ទាប់ពីការផ្ដួលរំលំរបបខ្មែរក្រហម ដោយមានការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម ។ រយៈពេល ១០ ឆ្នាំនេះ គឺជាដំណាក់កាលដ៏លំបាកមួយសម្រាប់កម្ពុជា ដោយសារប្រទេសនេះត្រូវប្រឈមមុខនឹងសង្គ្រាមផ្ទៃក្នុង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច ។ ចំពោះស្ថានភាពសង្គ្រាម និងនយោបាយវិញក៏មានការកើនឡើងកាន់តែខ្លាំងដែរ ។ វត្តមានកងទ័ពវៀតណាម របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពេញលេញពីវៀតណាម។ គេបានរក្សាកងទ័ពរបស់ខ្លួនរាប់ម៉ឺននាក់នៅកម្ពុជាដើម្បីទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម និងក្រុមប្រឆាំងផ្សេងទៀត ។ សង្គ្រាមប្រឆាំងនឹងក្រុមចម្រុះ: រ.ប.ប.ក. ត្រូវប្រឈមមុខនឹងសង្គ្រាមដ៏រ៉ាំរ៉ៃប្រឆាំងនឹង រដ្ឋាភិបាលចម្រុះត្រីភាគីប្រជាធិបតេយ្យកម្ពុជាដែលរួមមានខ្មែរក្រហម និងគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយព្រះបាទនរោត្តម សីហនុ ។ ឯរបប រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ដឹកនាំដោយលោក សឺន សាន ។ ស.ប.ក. មិនត្រូវបានទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាដោយអង្គការសហប្រជាជាតិទេ។ នេះដោយសារតែការធ្វើអន្តរាគមន៍ការទូតរបស់សាធារណរដ្ឋប្រជាមានិតចិន សហរាជាណាចក្រ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ានមួយចំនួន។ អាសនៈនៃប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យដែលជារដ្ឋាភិបាលដឹកនាំដោយខ្មែរក្រហម និងបក្សសម្ព័ន្ធមិនមែនកុម្មុយនិស្តចំនួនពីរទៀត ។ យ៉ាងណាមិញ ស.ប.ក. ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលជាក់ស្ដែងនៃកម្ពុជានៅរវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៩៣ ទោះជាការទទួលស្គាល់ជាអន្តរជាតិមានការកំណត់ក្តី ។ សម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងតែមួយគត់។ វាគឺដើម្បី ប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា រ.ប.ប.ក. ដែលត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីវៀតណាម ។ បន្ទាប់ពីកងទ័ពវៀតណាមបានវាយចូលកម្ពុជា និងផ្ដួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ ១៩៧៩ វៀតណាមបានបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា នៅទីក្រុងភ្នំពេញ ។ ផ្នែកនយោបាយ: រ.ប.ប.ក. ត្រូវបានប្រទេសលោកខាងលិច និងប្រទេសមួយចំនួនទៀតចាត់ទុកថាជារបបអាយ៉ងរបស់វៀតណាម ។ ដូច្នេះហើយក៏ត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម និងភាពឯកោផ្នែកការទូតទាំងអស់ ។ សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងស្ថានភាពទន់ខ្សោយបំផុតបន្ទាប់ពីរបបខ្មែរក្រហម ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងធនធានមនុស្សស្ទើរតែទាំងស្រុង ។ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ក្រុមសាមគ្គីផលិតដើម្បីលើកទឹកចិត្តប្រជាជនឱ្យធ្វើស្រែចម្ការរួមគ្នា ។ វិស័យកសិកម្មចាប់ផ្ដើមមានសកម្មភាពឡើងវិញបន្តិចម្ដងៗ ប៉ុន្តែទិន្នផលនៅមានកម្រិតទាបនៅឡើយដោយសារកង្វះខាតឧបករណ៍ បទពិសោធន៍ និងគ្រាប់ពូជ។ ដោយសារការដាក់ទណ្ឌកម្មពីលោកខាងលិច រ.ប.ប.ក. ពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយសេដ្ឋកិច្ច និងយោធាពីសហភាពសូវៀត វៀតណាម និងបណ្ដាប្រទេសសង្គមនិយមដទៃទៀត។ ជំនួយទាំងនេះបានជួយទ្រទ្រង់រដ្ឋាភិបាល និងផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ប្រជាជនផងដែរ ។ ការចរចាបង្កើតសម្ព័ន្ធភាពនេះមានភាពស្មុគស្មាញ និងពោរពេញដោយភាពតានតឹង ដោយសារក្រុមទាំងបីមានគោលបំណង និងទស្សនៈវិស័យខុសគ្នាខ្លាំង។ ជាពិសេសចំពោះខ្មែរក្រហម ដែលជាអតីតអ្នកគ្រប់គ្រងប្រទេសដ៏ឃោរឃៅនេះ ។ ទោះយ៉ាងណាក៏ដោយ សម្ពាធពីបណ្ដាប្រទេសដូចជា ចិន សហរដ្ឋអាមេរិក ដែលមិនចង់ឱ្យវៀតណាមគ្រប់គ្រងកម្ពុជា និង អាស៊ាន ។ វាជាភ័យខ្លាចការរីករាលដាលនៃលទ្ធិកុម្មុយនីស្តបានជំរុញឱ្យពួកគេត្រូវតែរួបរួមគ្នា ។ នៅខែមិថុនា ឆ្នាំ ១៩៨២ ក្រុមទាំងបីបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបង្កើត រដ្ឋាភិបាលចម្រុះត្រីភាគីប្រជាធិបតេយ្យកម្ពុជា ។ ព្រះបាទនរោត្តម សីហនុ ត្រូវបានតែងតាំងជាប្រធាន ។ លោក ខៀវ សំផន តំណាងខ្មែរក្រហម ជាអនុប្រធានទទួលបន្ទុកកិច្ចការបរទេស។ រីឯលោក សឺន សាន ជា នាយករដ្ឋមន្ត្រី ។ ដើម្បីប្រឆាំងការកាន់កាប់របស់វៀតណាម វាទាមទារឱ្យវៀតណាមដកកងទ័ពរបស់ខ្លួនចេញពីកម្ពុជាទាំងស្រុង ។ ប្រឆាំងរដ្ឋាភិបាល រ.ប.ប.ក.: មិនទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងចាត់ទុកថាជារបបអាយ៉ង។ វាជួយស្ដារឯករាជ្យភាព និងអព្យាក្រឹត្យភាពកម្ពុជា ដោយដោះស្រាយនយោបាយមួយដើម្បីឱ្យកម្ពុជាមានឯករាជ្យ និងអព្យាក្រឹត្យឡើងវិញ។ វារក្សាអាសនៈរបស់ កម្ពុជាប្រជាធិបតេយ្យ នៅអង្គការសហប្រជាជាតិ រហូតដល់ឆ្នាំ ១៩៩០ ដើម្បីកុំឱ្យអាសនៈនោះធ្លាក់ទៅក្នុងដៃរដ្ឋាភិបាល រ.ប.ប.ក.។ សម្ព័ន្ធភាពនេះបានបន្តធ្វើសង្គ្រាមទ័ពព្រៃប្រឆាំងនឹងកងទ័ពវៀតណាម និងកងទ័ព រ.ប.ប.ក. អស់រយៈពេលជាច្រើនឆ្នាំ ដោយមានមូលដ្ឋាននៅតាមបណ្ដោយព្រំដែនថៃ ។ ចំណែកឯបក្សប្រជាជនបដិវត្តន៍កម្ពុជាបច្ចុប្បន្នគឺគណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយ និងមនោគមវិជ្ជាដ៏សំខាន់បំផុតដែលដឹកនាំរដ្ឋាភិបាល សង្គម និងកងទ័ព ។ រាល់គោលនយោបាយសំខាន់ៗរបស់រដ្ឋត្រូវបានសម្រេចដោយបក្ស។ គណៈកម្មាធិការមជ្ឈិមបក្សគឺជាស្ថាប័នសំខាន់របស់បក្សដែលធ្វើការសម្រេចចិត្តជាមូលដ្ឋាន ។ ការិយាល័យនយោបាយជាស្ថាប័នកំពូលបំផុតរបស់បក្ស ដែលមានសមាជិកតិចតួចប៉ុណ្ណោះ ប៉ុន្តែមានអំណាចក្នុងការសម្រេចចិត្តខ្ពស់បំផុតលើគ្រប់វិស័យ ។ សមាជិកការិយាល័យនយោបាយជាធម្មតា ក៏ជាឥស្សរជនសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលផងដែរ ។ ក្នុងនោះមានអគ្គលេខាបក្ស ជាប្រមុខដឹកនាំកំពូលរបស់បក្ស និងជារឿយៗក៏ជាអ្នកដឹកនាំប្រទេស ។ ក្រុមប្រឹក្សារដ្ឋជាស្ថាប័នប្រមុខរដ្ឋសមូហភាព ដែលមានលក្ខណៈស្រដៀងនឹងប្រធានាធិបតី ។ ក្រុមប្រឹក្សានេះមានតួនាទីជាតំណាងរដ្ឋ និងទទួលខុសត្រូវលើកិច្ចការទាក់ទងនឹងច្បាប់ និងទំនាក់ទំនងបរទេស។ ប្រធានក្រុមប្រឹក្សារដ្ឋ លោក ហេង សំរិន បានកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋតាំងពីឆ្នាំ ១៩៧៩ រហូតដល់ការផ្លាស់ប្ដូរឈ្មោះប្រទេសទៅជារដ្ឋកម្ពុជានៅឆ្នាំ ១៩៨៩ ។ ចំណែកឯសាធារណរដ្ឋប្រជាមានិតកម្ពុជា ស.ប.ក.ដែលមានវត្តមានពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ បានអនុវត្តនូវដំណើរការកំណែទម្រង់សេដ្ឋកិច្ចបន្តិចម្ដងៗពីប្រព័ន្ធសេដ្ឋកិច្ចផែនការមករកសេដ្ឋកិច្ចទីផ្សារ។ កំណែទម្រង់ទាំងនេះត្រូវបានជំរុញដោយកត្តាជាច្រើន រួមមានសម្ពាធសេដ្ឋកិច្ចផ្ទៃក្នុង គំរូពីបណ្ដាប្រទេសសង្គមនិយមដទៃទៀត ដូចជាវៀតណាម និងសហភាពសូវៀត និងការត្រៀមខ្លួនឆ្ពោះទៅរកដំណោះស្រាយនយោបាយ ។ នៅដំណាក់កាលដំបូងនេះ ស.ប.ក. បានចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញពីចំណុចសូន្យ ដោយអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចកណ្ដាលបែបសង្គមនិយម ប៉ុន្តែមានលក្ខណៈបត់បែនជាងសម័យខ្មែរក្រហម ។ រដ្ឋាភិបាលបានណែនាំប្រព័ន្ធ ក្រុមសាមគ្គីផលិត ដែលជាទម្រង់នៃការធ្វើកសិកម្មរួមគ្នា។ ឯសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីសហភាពសូវៀត វៀតណាម និងបណ្ដាប្រទេសសង្គមនិយមដទៃទៀត ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងស្ដារហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ។ ទោះបីជាយ៉ាងនេះក្ដី ផលិតកម្មនៅមានកម្រិតទាប ការផ្គត់ផ្គង់ស្បៀងមិនគ្រប់គ្រាន់ ហើយអតិផរណានៅតែជាបញ្ហាប្រឈម ។ ចំពោះទំនាក់ទំនងជាមួយវៀតណាម ទោះបីជាមានរចនាសម្ព័ន្ធដឹកនាំផ្ទាល់ខ្លួនក៏ដោយ ស.ប.ក. ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងស្ថិតក្រោមឥទ្ធិពលយ៉ាងខ្លាំងពីវៀតណាម ជាពិសេសនៅដំណាក់កាលដំបូង ។ ទីប្រឹក្សាវៀតណាមមានវត្តមាននៅគ្រប់ថ្នាក់នៃរដ្ឋាភិបាល និងកងទ័ព ការបង្រៀនមនោគមវិជ្ជា: គំរូនៃបក្ស និងរចនាសម្ព័ន្ធរដ្ឋត្រូវបានរៀបចំឡើងតាមគំរូរបស់វៀតណាម និងសហភាពសូវៀត ។ សរុបមក រចនាសម្ព័ន្ធដឹកនាំនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺផ្អែកលើប្រព័ន្ធបក្សតែមួយ។ ក្នុងនោះ បក្សប្រជាជនបដិវត្តន៍កម្ពុជាដើរតួនាទីជាអ្នកដឹកនាំកំពូលលើគ្រប់វិស័យ ដោយមានស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀតជាអ្នកអនុវត្តគោលនយោបាយដែលបានកំណត់ដោយបក្ស។